ក្នុងទំនៀមទម្លាប់ខ្មែរ បុព្វហេតុនៃការរស់នៅ និងទំនាក់ទំនងជាសង្គមតែងតែភ្ជាប់ជាមួយនឹងសិល្បៈវប្បធម៌ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដែលសម្បូរទៅដោយអត្ថន័យ។ នៅក្នុងចំណោមឧបករណ៍បែបបុរាណទាំងនេះ មានស្លឹកចេក និងថាសប្រាក់ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលកន្លងមក និងនៅតែរក្សានូវសារៈសំខាន់រហូតដល់សព្វថ្ងៃ។ ស្លឹកចេក គឺជាវត្ថុធម្មជាតិដែលមានតួនាទីសំខាន់មួយក្នុងវប្បធម៌ខ្មែរ បុរាណនិងសម័យបច្ចុប្បន្ន។ ស្លឹកចេកមានអត្ថប្រយោជន៍ជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលសុទ្ធតែអាចយកមកប្រើការទៅតាមតម្រូវការចាំបាច់។ វាមានអត្ថប្រយោជន៍ជាច្រើន និងអាចប្រើប្រាស់បានយ៉ាងចម្រុះ ក្នុងការចម្អិនអាហារ ការវេចខ្ចប់អាហារ ការរៀបចំគ្រឿងបរិក្ខារ និងសិល្បៈបុរាណផ្សេងៗទៀត។ ពេលមានពិធីបុណ្យទានផ្សេងៗ ប្រជាជនខ្មែរយើងមានការពេញនិយមយកមកប្រើប្រាស់តាំងពីបរមបុរាណរហូតមកដល់ពេលបច្ចុប្បន្ន។ តាំងពីក្មេងៗមកម្ល៉េះ យើងតែងតែចំណាំឃើញថា ចាស់ៗកាត់យកស្លឹកចេកយកមកចាត់ចែងកែច្នៃជាច្រើនយ៉ាងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងកម្មវិធីផ្សេងៗទៀត។ ជាក់ស្តែង សព្វថ្ងៃនេះយើងក៏នៅតែសម្គាល់ឃើញថា ប្រជាជនខ្មែរនៅតែទម្លាប់ធ្វើបែបនេះ ជាពិសេសនៅតាមទីជនបទ ព្រោះសម្បូរដាំដើមចេក។ ក្រៅពីការប្រើប្រាស់ផ្សេងៗស្លឹកចេកក៏ត្រូវបានគេយកវេចនំអន្សមចេក នំគម នំស្នូលផ្អែម នំអន្សមជ្រូកជាដើម។ ថែមពីនេះទៀតក៏មានយកទៅទ្រាប់លើវត្ថុអ្វីមួយមុននឹងដាក់នំ ឬរបស់ទាំងនោះពីលើដូចជានំបញ្ចូក នំផ្លែអាយ នំចាក់ចាន់ទៀតផង។ នៅពេលយកស្លឹកចេកមកវេចនំ ភាគច្រើនប្រជាជនខ្មែរតែងជ្រើសរើសយកស្លឹកចេកណាំវ៉ា ឬចេកទឹក ព្រោះវាសម្បូរងាយស្រួលរក ហើយស្លឹកធំងាយស្រួលវេចខ្ចប់។ ណាមួយវិញទៀត ក្រៅពីស្លឹកចេកណាំវ៉ា និងស្លឹកចេកទឹក គេក៏អាចយកស្លឹកចេកព្រៃ និងស្លឹកចេកជ្វាយកមកវេច ឬខ្ចប់អាហារក៍បានដែរ។ ផ្ទុយទៅវិញប្រសិនបើយកស្លឹកចេកអំបូង ឬចេកពងមាន់មកវេច វាស្រួយឆាប់រហែក ហើយស្ងោរទៅប្រែជាពណ៌ខ្មៅ។ ជាទូទៅមានពេលខ្លះគេប្រើស្លឹកចេកសម្រាប់ទ្រាប់អាហារ ឬម្ហូបនៅលើចាន ដើម្បីអោយបែបផែននៃការពិសារមានភាពធម្មជាតិ និងផ្តល់អារម្មណ៍ដូចនៅសម័យកាលបុរាណ។ ការប្រើប្រាស់ស្លឹកចេកជំនួសឲ្យប្លាស្ទិកសម្រាប់វេចខ្ចប់ទំនិញ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីជួយកាត់បន្ថយបរិមាណប្លាស្ទិក។ ទាក់ទិននឹងគុណសម្បត្តិពិសេសរបស់ស្លឹកចេក វាមានទំហំធំ ហើយអាចបត់បែនបាន ងាយស្រួលក្នុងការវេចខ្ចប់។ មែនទែនទៅ ការប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់អាហារ ត្រូវបានគេអនុវត្តតាំងពីយូរណាស់មកហើយ។ ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ប្រើប្រាស់ស្លឹកចេកដើម្បីវេចខ្ចប់អាហារ និងបាយផងដែរជាពិសេសនៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតគេប្រើស្លឹកចេកសម្រាប់ចំហុយម្ហូប ដូចជា អាម៉ុក, នំចេក, នំស្លឹក។ ការបញ្ចុលអាហារទៅក្នុងស្លឹកចេកធ្វើឱ្យម្ហូបមានរសជាតិឈ្ងុយជាង និងសុវត្ថិភាពក្នុងការរក្សាទុក។ លើសពីនេះក៏មានគេប្រើស្លឹកចេកសម្រាប់ខ្ចប់គ្រឿងផ្សំ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ថាសប្រាក់ គឺជាឧបករណ៍ប្រើប្រាស់បែបបុរាណមួយដែលមានតម្លៃទាំងផ្នែកសិល្បៈ សណ្ឋានរចនាបថ និងន័យវប្បធម៌ខ្មែរ។ វាជាឧបករណ៍ធ្វើពីប្រាក់ សម្រាប់ដាក់ពេជ្រឬសំលៀកបំពាក់មានតម្លៃឬសម្ភារៈស្រដៀងនឹងប្រាក់ ដែលមានរូបរាងជាថាសបង្រួមរាងជុំកណ្តាលក្រោមស្រទាប់រាងស្រួលសម្រាប់ដាក់អ្វីៗ។ ថាសប្រាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុង ពិធីប្រពៃណី និង ពិធីសាសនា ដើម្បីបង្ហាញនូវភាពសោភ័ណភាព ការគោរព ការអបអរសាទរ និងក្តីជូនពរដល់ម្ចាស់ពិធី ឬស្ថានបុណ្យសាសនា។ ទោះយ៉ាងថាសប្រាក់ត្រូវបានប្រើដើម្បីដាក់ រណ្តាប់អាពាហ៍ពិពាហ៍ ដែលមានផ្លែឈើ ផ្កា នំ កញ្ចប់ប្រាក់ឧបត្ថម្ភ ឬអំណោយសម្រាប់គ្រួសារ។ វាតំណាងនូវកិត្តិយស និងសេចក្ដីគោរពរបស់ភ្ញៀវឬខាងសាច់ញាតិបងប្អូន។ ដោយឡែនៅក្នុងពិធីសាសនាថាសប្រាក់ត្រូវបានប្រើសម្រាប់ដាក់អំណោយដល់ព្រះសង្ឃ ដូចជា ផ្កាជប់បួងសួង, ផ្លែឈើ, នំ, ទឹកផ្លែឈើ, សំភារៈប្រើប្រាស់ក្នុងវត្ត។ ពេលខ្លះគេក៏អាចប្រើដាក់ ធម៌កថា, សៀវភៅ, ឬកិច្ចអនុស្សាវរីយ៍ផ្សេងៗទៀតក្នុងពិធី។ ភាគច្រើនគេប្រើថាសប្រាក់ដើម្បីទទួលភ្ញៀវកិត្តិយស ឬសម្រាប់ចែកអំណោយក្នុងកម្មវិធីពិសេសៗ ដើម្បីបង្កើនភាពសោភ័ណភាពនៃពិធី។ អត្ថប្រយោជន៍បន្ថែមទៀតគឺមានភាពរឹងមាំ ប្រើប្រាស់បានយូរ និងជាសម្ភារៈមានតម្លៃសង្គម។ អ្វីដែលសំខាន់ទៀតនោះគឺជាផ្នែកមួយនៃសម្ភារៈតាំងបង្ហាញក្នុងពិធីទំនៀមទម្លាប់ និងបណ្តាញសាសនា។ សរុបសេចក្តីមកថាសប្រាក់មិនត្រឹមតែជាឧបករណ៍ដាក់អ្វីៗទេ ប៉ុន្តែវាជារូបធាតុដែលផ្ទុកនូវន័យសំខាន់ផ្នែកអក្សរសាស្ត្រ សិល្បៈ និងវប្បធម៌ខ្មែរ។ វាប្រើប្រាស់ដើម្បីអភិរក្សអត្តសញ្ញាណជាតិ និងជាផ្នែកមួយនៃការទទួលស្គាល់និងគោរពលើប្រពៃណីដ៏មានតម្លៃរបស់ជនជាតិខ្មែរ។